ការសម្រាកកាយនៅពេលល្ងាចគឺជាពេលវេលាដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូបដែលបានបំពេញការងារយ៉ាងហត់នឿយពេញមួយថ្ងៃ។ ជម្រើសនៃការកម្សាន្តដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នគឺការតាមដានរឿងភាគ និងវីដេអូចម្រៀង។ កម្មវិធីទូរស័ព្ទដៃនិងបច្ចេកវិទ្យាទំនើបបានធ្វើឱ្យការស្វែងរករូបភាពនិងសំឡេងកាន់តែមានភាពងាយស្រួល។ ពន្លឺនៃស្មាតហ្វូននិងទូរទស្សន៍ឆ្លាតវៃបានក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់យុវវ័យនិងមនុស្សពេញវ័យនៅពេលមេឃងងឹត។ អត្ថបទនេះនឹងបង្ហាញអំពីអត្ថប្រយោជន៍និងផលប៉ះពាល់នៃការទស្សនាវីដេអូកម្សាន្តផ្សេងៗដែលយើងតែងតែធ្វើជារៀងរាល់យប់។ សកម្មភាពទស្សនារឿងភាគដែលជក់ចិត្តជួយឱ្យខួរក្បាលរបស់យើងបានដកឃ្លាចេញពីបញ្ហាស្មុគស្មាញដែលកើតមានក្នុងជីវិតពិត។ បទចម្រៀងដែលមានរូបភាពស្អាតៗនិងពីរោះរងំជួយលួងលោមចិត្តដែលកំពុងតែសៅហ្មងឱ្យត្រឡប់មកមានភាពស្រស់ស្រាយឡើងវិញភ្លាមៗ។ ការបង្កើតពិភពផ្ទាល់ខ្លួនតាមរយៈការតាមដានសាច់រឿងភាគគឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយដើម្បីបំភ្លេចទុក្ខកង្វល់ទាំងឡាយ។ អារម្មណ៍តានតឹងដែលកើតចេញពីការរៀនសូត្រឬការងារនឹងត្រូវរលាយបាត់ទៅវិញនៅពេលដែលយើងបានឃើញតួអង្គដែលយើងស្រឡាញ់។ សាច់រឿងដែលបង្កប់ដោយភាពកំប្លុកកំប្លែងជួយបង្កើតស្នាមញញឹមនិងសំណើចដែលជាថ្នាំព្យាបាលចិត្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត។ យើងអាចប្រើប្រាស់ពេលវេលានៅលើសាឡុងយ៉ាងមានក្ដីសុខជាមួយអាហារសម្រន់ខណៈពេលកំពុងមើលវីដេអូដែលខ្លួនពេញចិត្តបំផុត។ ភាពតានតឹងក្នុងសរសៃប្រសាទនឹងត្រូវបានបន្ធូរបន្ថយនៅពេលដែលរាងកាយបានសម្រាកនិងភ្នែកបានមើលឃើញទិដ្ឋភាពស្អាតៗ។ សម្លេងតន្ត្រីដែលមានចង្វាក់ញាប់ឬយឺតទៅតាមចំណូលចិត្តនឹងជួយសម្រួលដល់ចលនាបេះដូងឱ្យមានភាពប្រក្រតីនិងស្ងប់ស្ងាត់។ ការផ្ដោតអារម្មណ៍ទៅលើសាច់រឿងភាគជួយឱ្យយើងមិនសូវគិតច្រើនអំពីបញ្ហាហិរញ្ញវត្ថុឬការងារដែលមិនទាន់បានបញ្ចប់សព្វគ្រប់។ មនុស្សជាច្រើនយល់ឃើញថាការមើលរឿងភាគគឺជាការផ្ដល់រង្វាន់ដល់ខ្លួនឯងបន្ទាប់ពីបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ បរិយាកាសស្ងប់ស្ងាត់នាពេលយប់រួមជាមួយខ្សែភាពយន្តល្អៗបង្កើតបានជាពេលវេលាដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សសម័យថ្មី។ ការយំឬសើចទៅតាមតួអង្គក្នុងសាច់រឿងគឺជាការបញ្ចេញអារម្មណ៍ដែលជួយឱ្យចិត្តគំនិតមានតុល្យភាព។ ជីវិតដែលពោរពេញដោយភាពប្រញាប់ប្រញាល់ត្រូវការពេលវេលាយ៉ាងហោចណាស់មួយម៉ោងដើម្បីរីករាយជាមួយសិល្បៈវីដេអូផ្សេងៗ។ តន្ត្រីនិងភាពយន្តគឺជាអាហារស្មារតីដែលជួយពង្រឹងកម្លាំងចិត្តឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងថ្ងៃស្អែក។ យើងម្នាក់ៗសុទ្ធតែត្រូវការកន្លែងសុវត្ថិភាពមួយដែលគ្មានការរំខានហើយការមើលវីដេអូគឺជាជម្រើសដ៏សមស្របនិងងាយស្រួល។ ភាពហត់នឿយនៃរាងកាយនឹងត្រូវបានជំនួសមកវិញនូវភាពកក់ក្ដៅនៃបេះដូងនៅពេលដែលសាច់រឿងបានបញ្ចប់ដោយភាពរីករាយ។ សកម្មភាពកម្សាន្តនេះមិនត្រឹមតែផ្ដល់ភាពសប្បាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឱ្យយើងមានក្ដីសង្ឃឹមថ្មីៗក្នុងជីវិតថែមទៀតផង។ ការជក់ចិត្តដកចិត្តមិនរួចពីសាច់រឿងភាគជួយឱ្យយើងមានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតក្នុងពិភពដ៏អស្ចារ្យមួយផ្សេងទៀត។ រាល់ពេលដែលយើងចុចមើលវីដេអូគឺប្រៀបដូចជាការបើកទ្វារទៅកាន់ការផ្សងព្រេងថ្មីដែលមិនធ្លាប់បានជួបប្រទះពីមុនមកក្នុងជីវិត។ ភាពឯកោនាពេលយប់នឹងមិនអាចមកបៀតបៀនយើងបានឡើយប្រសិនបើយើងមានរឿងភាគល្អៗសម្រាប់ទស្សនាជាមិត្តជានិច្ច។ ការជួបជុំសមាជិកគ្រួសារនៅមុខទូរទស្សន៍ជួយរឹតចំណងមិត្តភាពនិងសេចក្តីស្រឡាញ់ឱ្យកាន់តែមានភាពជិតស្និទ្ធលើសដើម។ បងប្អូននិងឪពុកម្ដាយអាចជជែកពិភាក្សាគ្នាអំពីអត្តចរិតរបស់តួអង្គដែលពួកគេបានឃើញនៅក្នុងសាច់រឿងភាគនីមួយៗយ៉ាងរីករាយ។ ការច្រៀងលេងកម្សាន្តតាមវីដេអូចម្រៀងជាមួយមិត្តភក្តិគឺជាសកម្មភាពដែលបង្កើតនូវការចងចាំល្អៗមិនអាចបំភ្លេចបានឡើយ។ ផ្ទះដែលធ្លាប់តែស្ងប់ស្ងាត់នឹងប្រែជាមានសម្លេងសើចក្អាកក្អាយនៅពេលដែលគ្រប់គ្នាបានមើលរឿងកំប្លែងរួមគ្នានៅពេលយប់។ យុវវ័យសម័យថ្មីតែងតែចែករំលែកវីដេអូដែលខ្លួនចូលចិត្តទៅកាន់មនុស្សជាទីស្រឡាញ់ដើម្បីបង្កើតប្រធានបទសន្ទនាដ៏ផ្អែមល្ហែម។ ការឈ្លោះប្រកែកគ្នាខ្នាតតូចអំពីការស្មានសាច់រឿងទុកជាមុនបង្កើតបានជាបរិយាកាសកក់ក្ដៅនិងស្និទ្ធស្នាលក្នុងក្រុមគ្រួសារ។ សកម្មភាពនេះជួយឱ្យសមាជិកគ្រួសារដែលមានវ័យខុសគ្នាអាចស្វែងយល់ពីចំណូលចិត្តរបស់គ្នាទៅវិញទៅមកបានកាន់តែច្បាស់។ ការមើលរឿងភាគរួមគ្នាគឺជាឱកាសដ៏ល្អសម្រាប់ឪពុកម្ដាយក្នុងការអប់រំកូនៗអំពីសីលធម៌រស់នៅតាមរយៈសាច់រឿងជាក់ស្ដែង។ មិត្តភក្តិដែលនៅឆ្ងាយពីគ្នាអាចមើលរឿងជាមួយគ្នាតាមរយៈកម្មវិធីអនឡាញដែលជួយឱ្យអារម្មណ៍ហាក់ដូចជានៅក្បែរគ្នាជានិច្ច។ ការចែករំលែកអារម្មណ៍រំភើបឬរន្ធត់ជាមួយមនុស្សដែលនៅជុំវិញខ្លួនធ្វើឱ្យការទស្សនាវីដេអូកាន់តែមានន័យនិងមានភាពរស់រវើក។ ទំនាក់ទំនងក្នុងសង្គមឌីជីថលក៏ត្រូវបានពង្រឹងផងដែរតាមរយៈការបញ្ចេញមតិយោបល់លើវីដេអូចម្រៀងដែលកំពុងល្បីល្បាញ។ ការណាត់ជួបគ្នាមើលរឿងភាគនៅចុងសប្តាហ៍គឺជាទម្លាប់ដ៏ល្អសម្រាប់យុវជនក្នុងការកសាងបណ្ដាញមិត្តភាពឱ្យកាន់តែទូលំទូលាយ។ យើងអាចរៀនសូត្រពីរបៀបដោះស្រាយជម្លោះក្នុងគ្រួសារតាមរយៈការសង្កេតមើលសកម្មភាពរបស់តួអង្គក្នុងខ្សែភាពយន្តផ្សេងៗ។ សេចក្តីសុខក្នុងផ្ទះជារឿយៗកើតចេញពីសកម្មភាពសាមញ្ញៗដូចជាការអង្គុយទស្សនាវីដេអូកម្សាន្តរួមគ្នាដោយគ្មានការប្រកាន់។ ការចេះយោគយល់និងការចែករំលែកតេឡេបញ្ជាទូរទស្សន៍ក៏ជាផ្នែកមួយនៃការរៀនរស់នៅជាមួយគ្នាដោយមានសន្តិភាពនិងសុភមង្គល។ គ្រប់គ្នាមានឱកាសបញ្ចេញមតិរៀងៗខ្លួនដែលធ្វើឱ្យការមើលរឿងភាគមិនត្រឹមតែជាការមើលប៉ុន្តែជាការរៀនវិភាគរួមគ្នាថែមទៀត។ ស្មារតីសាមគ្គីភាពក្នុងក្រុមគ្រួសារនឹងកើនឡើងនៅពេលដែលគ្រប់គ្នាមានគោលដៅកម្សាន្តរួមគ្នាក្នុងរយៈពេលខ្លីមួយនៅពេលយប់។ ការយំអាណិតតួអង្គជាមួយគ្នាបង្ហាញពីការយល់ចិត្តនិងការមានមនោសញ្ចេតនាខ្ពស់រវាងសមាជិកដែលកំពុងទស្សនានៅទីនោះ។ វីដេអូចម្រៀងដែលមានអត្ថន័យជ្រាលជ្រៅអាចជាសារដាស់តឿនដល់មនុស្សជាទីស្រឡាញ់ឱ្យចេះថែរក្សាចំណងស្នេហាឱ្យបានល្អ។ ការកម្សាន្តបែបនេះជួយកាត់បន្ថយគម្លាតរវាងជំនាន់ចាស់និងជំនាន់ថ្មីតាមរយៈការស្វែងយល់ពីសិល្បៈសម័យទំនើបរួមគ្នា។ រឿងភាគបរទេសផ្ដល់ឱកាសឱ្យយើងបានឮនិងបានរៀនសូត្រនូវពាក្យពេចន៍ថ្មីៗដែលជួយពង្រឹងសមត្ថភាពផ្នែកភាសាយ៉ាងលឿន។ ការសង្កេតមើលស្ទីលតុបតែងខ្លួននិងសម្លៀកបំពាក់ក្នុងវីដេអូចម្រៀងជួយឱ្យយើងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ។ ទំនៀមទម្លាប់និងវប្បធម៌រស់នៅរបស់បណ្ដាប្រទេសផ្សេងៗត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសាច់រឿងដែលយើងបានទស្សនា។ មេរៀនជីវិតដែលបង្កប់ក្នុងរឿងភាគជួយដាស់តឿនស្មារតីឱ្យយើងចេះតស៊ូអត់ធ្មត់និងមានភាពក្លាហានក្នុងការជម្នះរាល់ឧបសគ្គ។ ការយល់ដឹងអំពីប្រវត្តិសាស្ត្រតាមរយៈខ្សែភាពយន្តបុរាណជួយឱ្យយុវជនជំនាន់ក្រោយបានស្គាល់ពីឫសគល់នៃជាតិសាសន៍ខ្លួនឯង។ វីដេអូចម្រៀងដែលថតនៅតាមតំបន់ទេសចរណ៍នានាជួយផ្សព្វផ្សាយពីសម្រស់ធម្មជាតិនិងទាក់ទាញចិត្តឱ្យចង់ទៅកម្សាន្តនៅទីនោះ។ ការតាមដានរឿងភាគដែលនិយាយពីការធ្វើជំនួញជួយផ្ដល់គំនិតល្អៗនិងយុទ្ធសាស្ត្រថ្មីៗសម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្ម។ ចំណេះដឹងទូទៅអំពីច្បាប់ទម្លាប់និងការរស់នៅត្រូវបានបញ្ចូលយ៉ាងប៉ិនប្រសប់ក្នុងសាច់រឿងដែលធ្វើឱ្យយើងងាយស្រួលយល់ដឹង។ ការមើលវីដេអូអប់រំខ្លីៗនៅពេលល្ងាចជួយឱ្យខួរក្បាលទទួលបានព័ត៌មានថ្មីៗដោយមិនចាំបាច់អានសៀវភៅដែលស្មុគស្មាញពេក។ សិល្បៈនៃការនិយាយស្ដីនិងការប្រស្រ័យទាក់ទងត្រូវបានបង្ហាញតាមរយៈសន្ទនារបស់តួអង្គដែលយើងអាចយកមកអនុវត្តតាមបាន។ ការយល់ដឹងពីបច្ចេកវិទ្យានិងការវិវត្តនៃពិភពលោកអាចរកបានយ៉ាងងាយស្រួលតាមរយៈការទស្សនាវីដេអូព័ត៌មាននិងភាពយន្ត។ រឿងភាគជួយឱ្យយើងមានការយល់ចិត្តកាន់តែខ្លាំងចំពោះមនុស្សដែលមានជោគវាសនាខុសៗគ្នាក្នុងសង្គមដែលយើងរស់នៅសព្វថ្ងៃ។ វីដេអូចម្រៀងដែលបង្កប់ដោយអត្ថន័យទស្សនវិជ្ជាជួយឱ្យយើងបានពិចារណាពីតម្លៃនៃជីវិតនិងការប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍។ ការស្គាល់ពីម្ហូបអាហារប្លែកៗតាមរយៈខ្សែភាពយន្តជួយជំរុញឱ្យយើងចង់សាកល្បងរសជាតិថ្មីៗនិងរៀនធ្វើម្ហូបដោយខ្លួនឯង។ ចំណេះដឹងផ្នែកចិត្តវិទ្យាក៏ត្រូវបានបញ្ចូលក្នុងសាច់រឿងដែលជួយឱ្យយើងយល់ពីអាកប្បកិរិយារបស់មនុស្សនៅជុំវិញខ្លួនបានល្អ។ ភាពច្នៃប្រឌិតរបស់អ្នកដឹកនាំរឿងនិងអ្នកនិពន្ធគឺជាប្រភពនៃកម្លាំងចិត្តសម្រាប់អ្នកដែលធ្វើការក្នុងវិស័យសិល្បៈនិងឌីហ្សាញ។ ការមើលរឿងភាគជួយឱ្យយើងចេះវិភាគបញ្ហានិងរកដំណោះស្រាយតាមរយៈការតាមដានការវិវត្តនៃសាច់រឿងតាំងពីដើមដល់ចប់។ ព័ត៌មានអំពីសុខភាពនិងការថែរក្សាសម្រស់ជារឿយៗត្រូវបានផ្សព្វផ្សាយតាមរយៈវីដេអូចម្រៀងរបស់តារាដែលល្បីៗជាច្រើននាក់។ យើងអាចរៀនពីរបៀបគ្រប់គ្រងអារម្មណ៍និងការដោះស្រាយវិបត្តិផ្លូវចិត្តតាមរយៈការមើលតួអង្គជម្នះការលំបាកក្នុងសាច់រឿង។ ការស្វែងយល់ពីវប្បធម៌បរទេសជួយឱ្យយើងមានចិត្តទូលាយនិងចេះគោរពភាពខុសគ្នាដែលមាននៅក្នុងពិភពលោកដ៏ធំធេងនេះ។ អារម្មណ៍សប្បាយរីករាយដែលកើតចេញពីការមើលរឿងកំប្លែងជួយឱ្យយើងងាយស្រួលក្នុងការសម្រានលក់យ៉ាងមានសេចក្តីសុខ។ ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកយូរពេកអាចប៉ះពាល់ដល់គុណភាពនៃដំណេកដោយសារពន្លឺពណ៌ខៀវ។ សាច់រឿងដែលរន្ធត់ឬរំភើបជ្រុលអាចធ្វើឱ្យចង្វាក់បេះដូងកើនឡើងនិងបង្កជាការពិបាកក្នុង ការធ្វើឱ្យចិត្តស្ងប់មុនពេលគេង។ ការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការទស្សនាវីដេអូគឺជាគន្លឹះសំខាន់ដើម្បីរក្សាសុខភាពភ្នែកនិងរាងកាយឱ្យបានមាំមួន។ មនោសញ្ចេតនាដែលជ្រាលជ្រៅពេកក្នុងរឿងភាគកម្សត់អាចធ្វើឱ្យយើងមានអារម្មណ៍ក្រៀមក្រំរហូតដល់ប៉ះពាល់ដល់ការយល់សប្តិ។ ការជ្រើសរើសវីដេអូដែលផ្ដល់នូវថាមពលវិជ្ជមាននឹងជួយឱ្យយើងភ្ញាក់ពីគេងនៅថ្ងៃបន្ទាប់ដោយមានស្មារតីស្រស់ថ្លានិងរឹងប៉ឹង។ យើងគួរជៀសវាងការមើលរឿងភាគរហូតដល់ទាបភ្លឺព្រោះវានឹងធ្វើឱ្យរាងកាយចុះខ្សោយនិងគ្មានកម្លាំងសម្រាប់បំពេញការងារ។ ពន្លឺអេក្រង់ដែលភ្លឺពេកនៅពេលយប់អាចបណ្ដាលឱ្យភ្នែកមានការប្រែប្រួលនិងងាយនឹងកើតមានបញ្ហាគំហើញក្នុងរយៈពេលវែង។ ការស្ដាប់ភ្លេងដែលស្រទន់មុនពេលចូលគេងគឺជាវិធីដ៏ល្អបំផុតក្នុងការរៀបចំចិត្តគំនិតឱ្យស្ងប់ស្ងាត់និងត្រៀមខ្លួនសម្រាប់សម្រាក។ អារម្មណ៍ដែលនៅសេសសល់ពីការមើលរឿងភាគតែងតែជះឥទ្ធិពលដល់ការគិតរបស់យើងនៅពេលដែលយើងបិទភ្នែកសម្រាកលក់។ ការគ្រប់គ្រងអារម្មណ៍ឱ្យបានល្អមិនឱ្យជក់ចិត្តនឹងសាច់រឿងខ្លាំងពេកគឺជាវិន័យដែលអ្នកមើលរឿងភាគគ្រប់រូបគួរតែមានជានិច្ច។ សុខភាពផ្លូវចិត្តនឹងមានភាពប្រសើរឡើងប្រសិនបើយើងចេះបែងចែកពេលវេលាឱ្យបានត្រឹមត្រូវរវាងការកម្សាន្តនិងការសម្រាក។ ការញញឹមមុនពេលចូលគេងដោយសារបានឃើញវីដេអូគួរឱ្យស្រឡាញ់ជួយឱ្យការគេងលក់កាន់តែមានភាពស្កប់ស្កល់និងយូរអង្វែង។ យុវជនគួរប្រុងប្រយ័ត្នចំពោះខ្លឹមសារនៃវីដេអូដែលបង្កប់នូវអំពើហិង្សាព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ចរិតលក្ខណៈ។ សកម្មភាពទស្សនាវីដេអូគួរតែជាចំណែកមួយដែលបន្ថែមភាពផ្អែមល្ហែមដល់ជីវិតមិនមែនជាបន្ទុកដែលធ្វើឱ្យខូចសុខភាពឡើយ។ ការបិទទូរទស្សន៍ឬទូរស័ព្ទយ៉ាងហោចណាស់កន្លះម៉ោងមុនពេលគេងជួយឱ្យប្រព័ន្ធប្រសាទបានសម្រាកនិងត្រៀមលក្ខណៈលក់។ រូបភាពនិងសំឡេងដែលស្ងប់ស្ងាត់ជួយសម្រួលដល់ការដកដង្ហើមឱ្យបានស្រួលនិងកាត់បន្ថយការយល់សប្តិអាក្រក់នានានៅពេលយប់។ ការមានវិន័យក្នុងការទស្សនាជួយឱ្យយើងអាចរីករាយជាមួយសិល្បៈផងនិងរក្សាបាននូវភាពរឹងមាំនៃសុខភាពផងក្នុងពេលតែមួយ។ អារម្មណ៍ស្រស់ស្រាយដែលទទួលបានពីការកម្សាន្តនឹងធ្វើឱ្យយើងមានផលិតភាពការងារខ្ពស់នៅថ្ងៃបន្ទាប់ជានិច្ច។ សុភមង្គលនៃការមើលរឿងភាគនឹងកាន់តែមានន័យប្រសិនបើយើងដឹងពីកម្រិតកំណត់ដែលស័ក្តិសមសម្រាប់រាងកាយរបស់ខ្លួនឯង។ ការកម្សាន្តតាមរយៈអ៊ីនធឺណិតគឺជាជម្រើសដ៏សន្សំសំចៃបំផុតសម្រាប់ប្រជាជនដែលមានជីវភាពមធ្យមនៅក្នុងប្រទេសកម្ពុជា។ យើងមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីទៅរោងភាពយន្តឡើយព្រោះមានកម្មវិធីមើលរឿងជាច្រើនដែលផ្ដល់សេវាកម្មឥតគិតថ្លៃ។ ការចំណាយតែលើកញ្ចប់សេវាអ៊ីនធឺណិតប្រចាំខែជួយឱ្យយើងអាចទស្សនាវីដេអូបានរាប់ពាន់ដែលមកពីជុំវិញពិភពលោកយ៉ាងងាយ។ កម្មវិធីហ្វេសប៊ុកនិងយូធូបបានក្លាយជាបណ្ណាល័យវីដេអូដ៏ធំសម្បើមដែលផ្ដល់នូវការកម្សាន្តគ្រប់បែបយ៉ាងដោយមិនគិតថ្លៃ។ ការមើលរឿងភាគនៅផ្ទះជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរនិងការទិញអាហារថ្លៃៗនៅខាងក្រៅផ្ទះនាពេលយប់។ សមាជិកគ្រួសារច្រើននាក់អាចមើលវីដេអូរួមគ្នាដោយចំណាយប្រាក់ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះដែលនេះគឺជាភាពឆ្លាតវៃផ្នែកសេដ្ឋកិច្ច។ បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យវិស័យកម្សាន្តមានតម្លៃសមរម្យនិងអាចឈានទៅដល់ដៃមនុស្សគ្រប់រូបមិនថាស្ថិតក្នុងឋានៈអ្វីឡើយ។ ការជាវសមាជិកកម្មវិធីមើលរឿងល្បីៗមានតម្លៃទាបជាងការចេញទៅដើរលេងនៅតាមហាងកម្សាន្តនានាឆ្ងាយណាស់សម្រាប់យុវវ័យ។ យើងអាចទស្សនាវីដេអូបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលជួយឱ្យការកម្សាន្តមានភាពបត់បែនទៅតាមស្ថានភាពហិរញ្ញវត្ថុ។ សេដ្ឋកិច្ចគ្រួសារនឹងមិនរងផលប៉ះពាល់ឡើយប្រសិនបើយើងជ្រើសរើសការកម្សាន្តបែបសាមញ្ញនៅមុខអេក្រង់ទូរទស្សន៍ក្នុងផ្ទះ។ ភាពងាយស្រួលក្នុងការស្វែងរកសាច់រឿងដែលចូលចិត្តជួយសន្សំសំចៃពេលវេលានិងថាមពលក្នុងការស្វែងរកការកម្សាន្តបែបផ្សេងៗ។ ការប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅជួយឱ្យយើងទទួលបានចំណេះដឹងនិងភាពសប្បាយរីករាយក្នុងតម្លៃដែលមិនគួរឱ្យជឿទាល់តែសោះ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបើកឱកាសឱ្យសិល្បករខ្មែរអាចបង្ហាញស្នាដៃរបស់ខ្លួនដល់ទស្សនិកជនដោយមិនបាច់ប្រើប្រាស់ដើមទុនច្រើន។ ការគាំទ្រស្នាដៃក្នុងស្រុកតាមរយៈការមើលវីដេអូអនឡាញគឺជាការជួយលើកស្ទួយសិល្បៈជាតិដោយចំណាយត្រឹមតែពេលវេលាប៉ុណ្ណោះ។ យើងអាចទទួលបានបទពិសោធន៍ដូចនៅក្នុងរោងកុនតាមរយៈការដំឡើងឧបករណ៍បំពងសម្លេងខ្នាតតូចដែលជួយសន្សំប្រាក់បានយ៉ាងច្រើន។ ការកម្សាន្តបែបនេះគឺជាចំណែកមួយនៃការរស់នៅតាមបែបឌីជីថលដែលជួយឱ្យជីវិតមានភាពស៊ីវិល័យនិងមានភាពសន្សំសំចៃខ្ពស់បំផុត។ សេចក្តីសុខមិនចាំបាច់ត្រូវទិញដោយប្រាក់វាល់លានឡើយព្រោះវីដេអូចម្រៀងពីរោះៗមួយបទក៏អាចធ្វើឱ្យចិត្តមានក្ដីសុខបានដែរ។ យុវជនអាចប្រើប្រាស់ថវិកាដែលនៅសេសសល់ពីការមិនដើរលេងខាងក្រៅដើម្បីយកទៅវិនិយោគលើការរៀនសូត្រឬការងារផ្សេងៗវិញ។ ការជ្រើសរើសមើលរឿងភាគតាមកម្មវិធីទូរស័ព្ទគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អ្នកដែលចង់គ្រប់គ្រងចំណាយប្រចាំខែឱ្យបានល្អ។ ជារួមមកវិញការកម្សាន្តតាមអេក្រង់គឺជាមធ្យោបាយដ៏ល្អដែលផ្ដល់នូវភាពរីករាយយ៉ាងសម្បូរបែបក្នុងតម្លៃសមរម្យបំផុតសម្រាប់គ្រប់គ្នា។ ការចេះជ្រើសរើសប្រភេទវីដេអូដែលត្រូវនឹងចំណង់ចំណូលចិត្តជួយឱ្យពេលវេលានៅពេលល្ងាចកាន់តែមានគុណតម្លៃនិងអត្ថន័យ។ រាល់ការទស្សនាតែងតែផ្ដល់នូវបទពិសោធន៍ថ្មីៗដែលជួយពង្រីកចក្ខុវិស័យរបស់យើងឱ្យកាន់តែទូលំទូលាយជាងការដែលនៅម្នាក់ឯង។ ការរង់ចាំតាមដានភាគបន្តនៃរឿងដែលចូលចិត្តបង្កើតបានជាភាពរំភើបនិងការចង់ដឹងចង់ឃើញដែលជួយឱ្យជីវិតមានភាពរស់រវើក។ សិល្បៈនៃរូបភាពនិងសំឡេងគឺជាភាសាសកលដែលតភ្ជាប់មនុស្សគ្រប់ជាតិសាសន៍ឱ្យយល់ពីគ្នាទៅវិញទៅមកតាមរយៈអារម្មណ៍។ ការចំណាយពេលខ្លះដើម្បីមើលអ្វីដែលខ្លួនស្រឡាញ់គឺជាការផ្ដល់សេចក្តីស្រឡាញ់ចំពោះខ្លួនឯងនិងការថែរក្សាផ្លូវចិត្តឱ្យបានល្អ។ សរុបសេចក្តីមកការទស្សនារឿងភាគនិងវីដេអូចម្រៀងនៅពេលល្ងាចគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរស់នៅសម័យថ្មី។ វាផ្ដល់នូវតុល្យភាពរវាងការងារដ៏តានតឹងនិងការសម្រាកលំហែកាយដែលចាំបាច់បំផុតសម្រាប់មនុស្សគ្រប់វ័យក្នុងសង្គមខ្មែរ។ ទោះជាការកម្សាន្តនេះផ្ដល់អត្ថប្រយោជន៍ច្រើនក៏ដោយយើងគ្រប់គ្នាគួរតែចេះគ្រប់គ្រងពេលវេលានិងសុខភាពឱ្យបានហ្មត់ចត់បំផុត។ ការយល់ដឹងពីផលប៉ះពាល់និងការចេះជ្រើសរើសខ្លឹមសារល្អៗនឹងធ្វើឱ្យការទស្សនាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អនាគត។ សូមឱ្យរាល់ការកម្សាន្តនាពេលរាត្រីរបស់អ្នកពោរពេញដោយភាពរីករាយសុភមង្គលនិងការសម្រាកលក់យ៉ាងស្កប់ស្កល់ជារៀងរាល់យប់។